ចុងក្រោយបង្អស់គឺនំប័ុងខគោដែលជាប្រភេទអាហារសម្រន់ និងអាហារពេលព្រឹកដែលទទួលបានការនិយមបរិភោគពីសំណាក់ប្រជាជនខ្មែរ។ នំប័ុងខគោគេក៏ចូលចិត្តធ្វើលក់តាមហាងច្រើនផងដែរ ព្រោះវាមានរសជាតិឆ្ងាញ់ពេលយើងផ្ទាប់ជាមួយខគោ។ គ្រឿងផ្សំសម្រាប់ធ្វើនំបុ័ងខគោមាន នំប័ុង សាច់គោជាប់ខ្លាញ់និងពោះគោ ខ្ទឹមស ក្រហម ខ្ទឹមបារាំង ផ្កាចាន់ ដើមឈើអែម ការ៉ុត រំដេង សណ្ដែកបណ្ដុះ ទឹកប៉េងប៉ោះ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទិះដូង ម្ទេសក្រៀម ប្រហិតសាច់គោ ជីនាងវង ជីរណា ម្អម និងគ្រឿងទេសមាន ប្រេងឆា ស្ករស ទឹកត្រី ប្រងខ្យង ម្សៅស៊ុប អំបិល រ៉តឌី ។ មុនដំបូងត្រូវយកគ្រឿងផ្សំទាំងអស់មកលាងសម្អាតឲ្យបានស្អាតល្អ បន្ទាប់មកយកផ្កាចាន់ និងដើមឈើអែម លីងឲ្យឈ្ងុយ ហើយទុកមួយឡែក។ បន្ទាប់មក ដំរំដេង គល់ស្លឹកគ្រៃ ដើម្បីឲ្យចេញក្លិនឈ្ងុយ ហើយម្ទេសក្រៀមចិញ្រ្ចាំឲ្យម៉ត់។ សាច់អាចកាត់ជាដុំ ឬកាត់តាមចំណង់ចំណូលចិត្ត និងខ្ទឹមបារាំងហាន់ស្តើង សម្រាប់ដាក់ចានពេលខគោឆ្អិន។ យើងចាក់ប្រេងឆា រំលីងខ្ទឺម ក្រហម និងគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ដល់ចេញក្លិនឈ្ងុយ បន្ទាប់ដាក់ម្ទេសក្រៀម សាច់គោ ពោះគោ និងគ្រឿងទេស បន្ថែមសម្ល និងខ្ទះដូង។ ចាក់ទឹករំងាស់សាច់បន្តិច បង់ការ៉ុត និងប្រហិតសាច់គោ រហូតសាច់ផុយល្មម ហើយបិទភ្លើង។ រីឯនំប័ុងយកទៅអាំំងរួចកាត់ជាបន្ទះរាងបញ្ឆិតរៀបដាក់ចានរួចរៀបជីនិងខ្ទឹមបារាំង សណ្តែកបណ្ដុះ ហើយដួសខគោដាក់ចានយើងអាចបរិភោគបាន។ ចំពោះមុខម្ហូបនំបុ័ខខគោយើងក៏អាចធ្វើញុាំជាលក្ខណៈគ្រួសារនិងជួបជុំមិត្តភក្តិពេលសម្រាកពីការងារបានទៀតផង។